តិកតុកបានក្លាយជាកម្មវិធីបណ្ដាញសង្គមដ៏ពេញនិយមបំផុតមួយសម្រាប់យុវជនជំនាន់ជេនហ្ស៊ីនៅកម្ពុជា។ កម្មវិធីបណ្ដាញសង្គមដ៏ពេញនិយមនេះបានផ្លាស់ប្ដូររបៀបដែលយុវជនកម្ពុជាទទួលយកព័ត៌មាន កម្សាន្ត និងភ្ជាប់ទំនាក់ទំនងគ្នា។ ការកើនឡើងនូវការប្រើប្រាស់កម្មវិធីបណ្ដាញសង្គមនេះត្រូវបានជំរុញដោយកត្តាជាច្រើនយ៉ាង ហើយក៏មានទាំងផលប៉ះពាល់ និងអត្ថប្រយោជន៍ផងដែរ។ មានមូលហេតុសំខាន់ៗជាច្រើនដែលធ្វើឱ្យ តិកតុក កាន់តែមានប្រជាប្រិយភាពក្នុងចំណោមជេនហ្ស៊ីនៅកម្ពុជា។ មូលហេតុទាំងនោះមានដូចជា ភាពងាយស្រួលក្នុងការបង្កើត និងចែកចាយមាតិកា។ តិកតុកបានផ្ដល់នូវមុខងារដែលងាយស្រួលប្រើប្រាស់សម្រាប់ការថត កែសម្រួល និងបង្ហោះវីដេអូខ្លីៗ។ នេះអនុញ្ញាតឱ្យជេនហ្ស៊ីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈការរាំ ច្រៀង សម្ដែងរឿងខ្លីៗ ឬចែករំលែកចំណេះដឹង។ មាតិកាថ្មីៗ និងចម្រុះ ព្រោះនៅក្នុងកម្មវិធីនេះមានមាតិកាជាច្រើនប្រភេទដូចជា ការកម្សាន្ត ការអប់រំ ព័ត៌មាន និងនិន្នាការថ្មីៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនងាយធុញទ្រាន់។ តិកតុកមានក្បួនដោះស្រាយដ៏ឆ្លាតវៃដែលណែនាំវីដេអូទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ម្នាក់ៗ ដែលធ្វើឱ្យពួកគេចំណាយពេលកាន់តែច្រើនលើកម្មវិធីនេះ។ អ្នកល្បីល្បាញជាច្រើនបានប្រើប្រាស់តិកតុក ដើម្បីបង្កើតមាតិកាទាក់ទាញ និងកំណត់និន្នាការថ្មីៗ ដែលជំរុញឱ្យអ្នកគាំទ្រជេនហ្ស៊ីចូលរួមប្រើប្រាស់តាម។ តិកតុកបានផ្ដល់ឱកាសឱ្យជេនហ្ស៊ីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងអ្នកប្រើប្រាស់ផ្សេងទៀតតាមរយៈការចែករំលែក មតិយោបល់ និងការចូលរួមក្នុងការការប្រកួតប្រជែងផ្សេងៗ។ ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃបានរីករាលដាល ហើយបានធ្វើឲ្យមានការកើនឡើងនៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ីនធឺណិតមានតម្លៃសមរម្យនៅកម្ពុជា បានធ្វើឱ្យជេនហ្ស៊ីអាចចូលប្រើប្រាស់តិកតុកបានយ៉ាងងាយស្រួល។ ទោះបីជាមានប្រជាប្រិយភាពយ៉ាងណាក៏ដោយ ការប្រើប្រាស់តិកតុកច្រើនហួសហេតុពេកអាចមានផលប៉ះពាល់មួយចំនួន។ ផលប៉ះពាល់នោះមានដូចជា ការញៀន និងបាត់បង់ពេលវេលា ព្រោះការចំណាយពេលច្រើនពេកលើតិកតុកអាចនាំឱ្យបាត់បង់ពេលវេលាសិក្សា ការងារ ឬសកម្មភាពសំខាន់ៗផ្សេងទៀត។ បញ្ហាសុខភាពផ្លូវចិត្ត គឺសំដៅលើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដ៏ទៃនៅលើតិកតុកដែលបង្ហាញតែផ្នែកល្អៗនៃជីវិត អាចបណ្ដាលឱ្យមានអារម្មណ៍បាក់ទឹកចិត្ត ថប់បារម្ភ ឬបាត់បង់ទំនុកចិត្តលើខ្លួនឯង។ តិកតុកអាចមានព័ត៌មានមិនពិត ឬមាតិកាដែលមិនសមរម្យ ដែលអាចប៉ះពាល់ដល់ការគិត និងអាកប្បកិរិយារបស់ជេនហ្ស៊ី ប្រសិនបើគ្មានការត្រងត្រាប់បានត្រឹមត្រូវ។ ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬទីតាំងនៅលើតិកតុកអាចបង្កជាហានិភ័យដល់សុវត្ថិភាពទិន្នន័យឯកជន។ ការផ្តោតលើការប្រាស្រ័យទាក់ទងតាមអនឡាញអាចកាត់បន្ថយពេលវេលា និងគុណភាពនៃការប្រាស្រ័យទាក់ទងផ្ទាល់ក្នុងសង្គម។ ក្រៅពីផលប៉ះពាល់ តិកតុកក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ។ វាជាវេទិកាមួយសម្រាប់ជេនហ្ស៊ីក្នុងការបង្ហាញពីទេពកោសល្យ សមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេតាមរយៈវីដេអូ។ វាក៏មានមាតិកាអប់រំជាច្រើននៅលើតិកតុកដែលអាចផ្ដល់ចំណេះដឹងថ្មីៗ គន្លឹះមានប្រយោជន៍ និងព័ត៌មានទាន់ហេតុការណ៍។ សម្រាប់អ្នកជំនួញវ័យក្មេងក្នុងតិកតុកដែលជាវេទិកាដ៏ល្អមួយដើម្បីផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេទៅកាន់ទស្សនិកជនយ៉ាងទូលំទូលាយ។ តិកតុកបានផ្ដល់នូវមាតិកាកម្សាន្តជាច្រើនដែលជួយបន្ធូរអារម្មណ៍ពីភាពតានតឹង និងបង្កើតសំណើចផងដែរ។ ការប្រើប្រាស់តិកតុកជួយជេនហ្ស៊ីឱ្យអភិវឌ្ឍជំនាញឌីជីថលដូចជា ការកែសម្រួលវីដេអូ ការប្រើប្រាស់បច្ចេកវិទ្យា និងការយល់ដឹងពីនិន្នាការឌីជីថលជាដើម។ ការកសាងបណ្ដាញទំនាក់ទំនងក៏មានផលល្អដែរ ព្រោះអ្នកប្រើប្រាស់អាចស្វែងរកមិត្តភក្តិដែលមានចំណូលចិត្តដូចគ្នា និងបង្កើតបណ្ដាញទំនាក់ទំនងថ្មីៗ។ សរុបមក ការកើនឡើងនៃការប្រើប្រាស់តិកតុកក្នុងចំណោមជេនហ្ស៊ីនៅកម្ពុជា គឺជាបាតុភូតមួយដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរទម្លាប់ក្នុងការប្រើប្រាស់បណ្ដាញសង្គម។ វាជាការសំខាន់ក្នុងការប្រើប្រាស់កម្មវិធីនេះប្រកបដោយការទទួលខុសត្រូវ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុត និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានឡើង។